ការតុបតែងបន្ទប់ដោយខ្លួនឯង កំពុងក្លាយជាវប្បធម៌ដ៏ពេញនិយមមួយនៅក្នុងបរិបទសង្គមខ្មែរបច្ចុប្បន្ន។ ជាពិសេសសម្រាប់សិស្សនិស្សិត និងបុគ្គលិកធ្វើការដែលស្នាក់នៅតាមបន្ទប់ជួល ឬខុនដូ ដើម្បីបង្កើតបរិយាកាសផ្ទាល់ខ្លួនឱ្យកាន់តែមានសេចក្ដីសុខ។ ចំពោះ ការតុបតែងបន្ទប់ដោយខ្លួនឯង អ្នកដែលធ្វើគឺមានគោលបំណងជាច្រើន។ ការតុបតែងបន្ទប់ដោយខ្លួនឯងមានគោលបំណងចម្បងក្នុងការប្រែក្លាយលំហរស់នៅដ៏សាមញ្ញ ឱ្យទៅជាទីកន្លែងដែលមានភាពកក់ក្ដៅ និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់អ្នកស្នាក់នៅ។ ការតុបតែងបន្ទប់ គឺដើម្បីបង្កើតបរិយាកាសថ្មីមួយដែលជួយកាត់បន្ថយភាពតានតឹង បន្ទាប់ពីចំណាយពេលពេញមួយថ្ងៃនៅសាលារៀន ឬនៅកន្លែងធ្វើការដ៏មមាញឹក។ គោលបំណងសំខាន់មួយទៀតគឺដើម្បីរៀបចំសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ឱ្យមានសណ្ដាប់ធ្នាប់ ដែលជួយឱ្យការរស់នៅក្នុងបន្ទប់តូចៗមានភាពងាយស្រួលជាងមុន។ ការតុបតែងនេះជួយឱ្យយើងអាចទាញយកប្រយោជន៍ពីជ្រុងតូចៗនៃបន្ទប់ដែលមិនធ្លាប់ប្រើប្រាស់ ឱ្យក្លាយជាកន្លែងអានសៀវភៅ ឬកន្លែងផឹកកាហ្វេយ៉ាងមនោរម្យ។ នៅក្នុងសង្គមខ្មែរ ការតុបតែងបន្ទប់ជួលឱ្យមានសោភ័ណភាព គឺជាការបង្ហាញពីការស្រឡាញ់ភាពស្អាត និងការឱ្យតម្លៃលើគុណភាពនៃការរស់នៅ។ យើងចង់បង្កើត តំបន់សុវត្ថិភាព មួយសម្រាប់ខ្លួនឯង ដែលជាកន្លែងអាចផ្ដល់នូវកម្លាំងចិត្ត និងគំនិតច្នៃប្រឌិតថ្មីៗសម្រាប់ការងារប្រចាំថ្ងៃ។ ការតុបតែងបន្ទប់ក៏មានគោលដៅក្នុងការប្រើប្រាស់សម្ភារៈដែលនៅសល់មកច្នៃប្រឌិតឡើងវិញ ដើម្បីកាត់បន្ថយការចំណាយលើគ្រឿងសង្ហារឹមថ្លៃៗ។ គោលបំណងនៃការប្រើប្រាស់ពណ៌ និងពន្លឺនៅក្នុងបន្ទប់ គឺដើម្បីធ្វើឱ្យបន្ទប់ដែលតូចចង្អៀតមើលទៅហាក់បីដូចជាធំទូលាយ និងស្រឡះភ្នែកជាងមុន។ យើងតុបតែងបន្ទប់ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវ ឬមិត្តភក្តិដែលមកលេងឱ្យមានអារម្មណ៍រីករាយ និងកោតសរសើរចំពោះភាពច្នៃប្រឌិតរបស់យើង។ ការតុបតែងបន្ទប់គឺជាការវិនិយោគលើសុខភាពផ្លូវចិត្ត តាមរយៈការរស់នៅក្នុងមជ្ឈដ្ឋានមួយដែលយើងស្រឡាញ់ និងមានមោទនភាព។ ចំពោះ ការតុបតែងបន្ទប់ដោយខ្លួនឯង យើងត្រូវមានសម្ភារៈចំបាច់មួយចំនួនធំ។ សម្ភារៈមូលដ្ឋានដែលមិនអាចខ្វះបានរួមមាន ញញួរ ដែកគោល កាវស្អិត និងកន្ត្រៃ ដើម្បីសម្រួលដល់ការដំឡើងវត្ថុតុបតែងផ្សេងៗ។ ការតុបតែងដោយខ្សែភ្លើងតូចៗជាចំណូលចិត្តរបស់យុវវ័យខ្មែរនាពេលបច្ចុប្បន្ន និង ជួយឱ្យបន្ទប់មានពន្លឺចែងចាំងស្រស់ស្អាត។ រូបថតអនុស្សាវរីយ៍ដែលព្រីនចេញពីទូរស័ព្ទ គឺជាគ្រឿងតុបតែងដ៏មានន័យនិង បង្ហាញពីតម្លៃនៃមនោសញ្ចេតនាគ្រួសារខ្មែរ។ រុក្ខជាតិក្នុងផ្ទះដែលងាយស្រួលថែទាំដូចជា ដើមប្រទាលនាគ ជួយបង្កើនពណ៌បៃតង និងចម្រោះខ្យល់អាកាសក្នុងបន្ទប់ឱ្យបរិសុទ្ធ។ យើងអាចប្រើប្រាស់ក្រដាសពណ៌ ឬផ្ទាំងរូបភាព ដែលទាក់ទងនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដើម្បីបិទលម្អលើ ជញ្ជាំង ទ្វារ ឬទូសម្លៀកបំពាក់។ កន្ត្រកជ័រ ឬប្រអប់កាតុងដែលបានរចនាឡើងវិញ គឺជាសម្ភារៈដ៏ល្អសម្រាប់ដាក់គ្រឿងសម្អាង និងរបស់របរតូចៗឱ្យមានរបៀបរៀបរយ។ ការប្រើប្រាស់កម្រាលព្រំតូចៗ ឬក្រណាត់ដែលមានក្បាច់រចនាបែបខ្មែរ ជួយឱ្យការ៉ូធម្មតាមើលទៅមានភាពប្រណីត និងទាក់ទាញជាងមុន។ ធ្នើឈើខ្នាតតូចដែលងាយស្រួលដំឡើង ជួយឱ្យយើងមានកន្លែងសម្រាប់ដាក់តាំងសៀវភៅ ឬតុក្កតាដែលយើងចូលចិត្ត។ កញ្ចក់ឆ្លុះរូបខ្នាតធំ គឺជាសម្ភារៈមួយដែលជួយជះពន្លឺ និងធ្វើឱ្យបន្ទប់មើលទៅធំជាងទំហំពិតប្រាកដ។ ថ្នាំពណ៌ ឬក្រដាសបិទជញ្ជាំង ដែលមានតម្លៃសមរម្យ គឺជាជម្រើសដំបូងសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរពណ៌បន្ទប់ទាំងមូល។ ជំហានដំបូងគឺការសម្អាតបន្ទប់ឱ្យបានស្អាត និងបោះចោលនូវរបស់របរដែលមិនចាំបាច់ ដើម្បីទទួលបានលំហទំនេរសម្រាប់រៀបចំគម្រោង។ បន្ទាប់មក អ្នកត្រូវវាស់វែងទំហំបន្ទប់ និងគូរគំនូសព្រាងនៃទីតាំងគ្រឿងសង្ហារឹមនីមួយៗ ដើម្បីប្រាកដថាវាមិនរារាំងផ្លូវដើរ។ ការកំណត់ពណ៌ចម្បងសម្រាប់បន្ទប់ នឹងជួយឱ្យអ្នកងាយស្រួលក្នុងការជ្រើសរើសទិញសម្ភារៈតុបតែងឱ្យមានភាពស៊ីសង្វាក់គ្នា។ ចាប់ផ្ដើមរៀបចំគ្រែគេងឱ្យមានសោភ័ណភាព ដោយជ្រើសរើសឈុតកម្រាលពូកដែលមានពណ៌ត្រជាក់ភ្នែក និងទន់ល្មើយ។ ការរៀបចំតុធ្វើការគួរតែដាក់នៅក្បែរបង្អួច ដើម្បីទទួលបានពន្លឺធម្មជាតិ និងជួយឱ្យអារម្មណ៍ស្រស់ស្រាយនៅពេលបំពេញការងារ។ បន្តមកទៀត គឺការបិទរូបថត ឬផ្ទាំងសិល្បៈនៅលើជញ្ជាំង ដោយប្រើប្រាស់ការរៀបចំជាក្រុមៗដើម្បីបង្កើតចំណុចទាក់ទាញភ្នែក។ ការដំឡើងខ្សែភ្លើងលម្អជុំវិញក្បាលគ្រែ ឬតាមបណ្ដោយជញ្ជាំង គួរតែធ្វើឡើងដោយប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពអគ្គិសនី។ ការដាក់រុក្ខជាតិលម្អនៅតាមជ្រុងបន្ទប់ឬលើតុជួយបង្កើនសោភ័ណភាពក្នុងផ្ទះ និង នាំមកនូវផាសុកភាពស្រស់ស្រាយតាមបែបធម្មជាតិពិតៗ។ រៀបចំរបស់របរប្រើប្រាស់ប្រចាំថ្ងៃដាក់ចូលក្នុងប្រអប់ដែលបានបិទស្លាកឈ្មោះច្បាស់លាស់ ដើម្បីងាយស្រួលរក និងរក្សាភាពស្អាត។ ជំហានចុងក្រោយគឺការប្រើទៀនក្រអូបដើម្បីបង្កើតបរិយាកាសស្រស់ស្រាយក្នុងផ្ទះ និង ជួយឱ្យអារម្មណ៍ស្ងប់ល្អ បន្ទាប់ពីរៀបចំរួច អ្នកគួរតែពិនិត្យមើលរូបភាពសរុបនៃបន្ទប់ពីមាត់ទ្វារ ដើម្បីសម្រេចថាតើត្រូវបន្ថែម ឬបន្ថយចំណុចណាមួយ។ ការផ្លាស់ប្តូរទីតាំងវត្ថុតូចៗជារៀងរាល់ខែ នឹងជួយឱ្យអ្នកមិនមានអារម្មណ៍ស៊ាំភ្នែក និងតែងតែមានភាពរំភើបជាមួយបន្ទប់ខ្លួនឯង។ ចូរប្រើប្រាស់វាំងននដែលមានសាច់ក្រណាត់ស្ដើងបន្តិច ដើម្បីអនុញ្ញាតឱ្យខ្យល់ និងពន្លឺចេញចូលបានល្អ ដែលស័ក្តិសមនឹងអាកាសធាតុក្តៅនៅកម្ពុជា។ ការរៀបចំស្បែកជើង និងមួកនៅមាត់ទ្វារឱ្យមានសណ្ដាប់ធ្នាប់ គឺជាជំហានតូចមួយដែលធ្វើឱ្យបន្ទប់ទាំងមូលមើលទៅថ្លៃថ្នូរ។ ការប្រើប្រាស់ធូបក្រអូបបែបប្រពៃណីខ្មែរ ក៏អាចជាជម្រើសដ៏ល្អសម្រាប់បង្កើតបរិយាកាសស្ងប់សុខផងដែរ។ ការតុបតែងបន្ទប់ដោយខ្លួនឯងមានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន។ ការតុបតែងបន្ទប់ជួយបង្កើនប្រសិទ្ធភាពនៃការងារ និងការសិក្សា ដោយសារមជ្ឈដ្ឋានជុំវិញមានភាពស្រឡះល្អ និងគ្មានការរំខាន។ អត្ថប្រយោជន៍ផ្លូវចិត្តដ៏ធំបំផុតគឺការកាត់បន្ថយអត្រានៃជំងឺបាក់ទឹកចិត្ត និងភាពតានតឹង ដែលបណ្ដាលមកពីបរិយាកាសរស់នៅមិនល្អ។ នៅក្នុងបរិបទសង្គមខ្មែរ ការចេះតុបតែងបន្ទប់ដោយខ្លួនឯងជួយសន្សំសំចៃថវិកាបានយ៉ាងច្រើន បើប្រៀបធៀបនឹងការជួលអ្នករចនាអាជីព។ សកម្មភាពនៃការតុបតែងបន្ទប់ដោយខ្លួនឯងជួយពង្រឹងជំនាញច្នៃប្រឌិត និងការដោះស្រាយបញ្ហាជាក់ស្ដែងតាមរយៈការប្រើប្រាស់ធនធានដែលមានកំណត់។ ការរស់នៅក្នុងបន្ទប់ដែលស្អាតបាត ជួយជម្រុញឱ្យយើងមានទម្លាប់ល្អក្នុងការថែរក្សាអនាម័យខ្លួនប្រាណ និងបរិស្ថានជុំវិញ។ បន្ទប់ដែលត្រូវបានតុបតែងយ៉ាងស្អាត ជួយបង្កើនទំនុកចិត្តលើខ្លួនឯងនៅពេលដែលយើងត្រូវធ្វើការហៅវីដេអូខលជាមួយមិត្តភក្តិ ឬនរណាម្នាក់។ ការតុបតែងបន្ទប់ វាគឺជាមធ្យោបាយដ៏ល្អក្នុងការកម្សាន្ត និងប្រើប្រាស់ពេលវេលាទំនេរនៅថ្ងៃចុងសប្ដាហ៍ឱ្យមានប្រយោជន៍ ជាជាងការលេងទូរស័ព្ទច្រើនហួសហេតុ។ ការតុបតែងបន្ទប់ជួយឱ្យអ្នកអាចគ្រប់គ្រងសម្ភារៈផ្ទាល់ខ្លួនបានកាន់តែច្បាស់ និងមិនបាត់បង់របស់របរ។ សោភ័ណភាពនៃបន្ទប់ជួយឱ្យការសម្រាកនៅពេលយប់មានគុណភាពខ្ពស់ ដែលធ្វើឱ្យយើងមានថាមពលពេញលេញសម្រាប់ថ្ងៃបន្ទាប់។ ការចេះច្នៃប្រឌិតវត្ថុចាស់ៗមកប្រើប្រាស់វិញ គឺជាការរួមចំណែកតូចមួយក្នុងការការពារបរិស្ថានតាមរយៈការកាត់បន្ថយកាកសំណល់។ បន្ទប់ជួលដែលតុបតែងបានស្អាត អាចផ្ដល់ជាការជម្រុញទឹកចិត្តដល់អ្នកជិតខាង ឬមិត្តភក្តិឱ្យងាកមកចាប់អារម្មណ៍លើការរស់នៅស្អាតបាតដូចគ្នា។ អត្ថប្រយោជន៍សម្រាប់អ្នកដែលនិយមលេងបណ្ដាញសង្គម គឺអ្នកនឹងមានកន្លែងសម្រាប់ថតរូប ឬធ្វើវីដេអូយ៉ាងស្អាតដោយមិនចាំបាច់ទៅហាងកាហ្វេ។ ការតុបតែងបន្ទប់ជួយឱ្យយើងមានអារម្មណ៍ថា ផ្ទះគឺជាកន្លែងដែលល្អបំផុត ទោះបីជាផ្ទះនោះត្រឹមតែជាបន្ទប់ជួលតូចមួយក៏ដោយ។ វាជួយពង្រឹងស្មារតីសន្សំសំចៃ ដោយសារយើងផ្ដោតលើការកែច្នៃរបស់ដែលមានស្រាប់ជាជាងការទិញរបស់ថ្មីតាមចិត្តចង់។ ជាចុងក្រោយ វាផ្ដល់នូវសេចក្ដីសុខពិតប្រាកដដែលកើតចេញពីស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ខ្លួនឯងផ្ទាល់។ សរុបសេចក្ដីមក ការតុបតែងបន្ទប់ដោយខ្លួនឯងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន មិនត្រឹមតែជាការរៀបចំរបស់របរឱ្យមានរបៀបប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការសាងសង់ជម្រកផ្លូវចិត្តដ៏មានតម្លៃមួយ។ តាមរយៈការប្រើប្រាស់សម្ភារៈសាមញ្ញៗដែលងាយរក និងការចំណាយពេលវេលាបន្តិចបន្តួចដើម្បីច្នៃប្រឌិត យើងអាចបង្កើតបាននូវកន្លែងរស់នៅមួយដែលពោរពេញដោយសុភមង្គល និងប្រសិទ្ធភាព។ ការតុបតែងបន្ទប់គឺជាការបង្ហាញពីការស្រឡាញ់ខ្លួនឯង និងការឱ្យតម្លៃលើជីវិតប្រចាំថ្ងៃឱ្យកាន់តែមានអត្ថន័យ។